ឧបករណ៍ភ្លេងបុរាណខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃព្រលឹងវប្បធម៌ជាតិ ដែលបានឆ្លុះបញ្ចាំងពីភាពសម្បូរបែប និងភាពច្នៃប្រឌិតដ៏ខ្ពង់ខ្ពស់របស់ដូនតាខ្មែរ ដែលជាកេរដំណែលដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ តន្ត្រីខ្មែរបានចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រដ៏វែងឆ្ងាយរបស់ប្រទេសជាតិ ដោយបានវិវត្តន៍រួមជាមួយសង្គម និងជំនឿដ៏ពិសិដ្ឋរបស់ប្រជាជនតាំងពីយូរលង់ណាស់មកហើយ។ ឧបករណ៍ភ្លេងទាំងនេះមិនត្រឹមតែជាវត្ថុធាតុដើមដែលត្រូវបានផ្គុំបញ្ចូលគ្នាដើម្បីបង្កើតសំឡេងពិរោះរណ្ដំប៉ុណ្ណោះទេ តែវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីរបៀបរស់នៅ។ ចាប់ពីសំឡេងដ៏ពីរោះរណ្ដំរបស់រនាត រហូតដល់សំឡេងខ្ទរខ្ទារដ៏ទ្រលាន់របស់ស្គរ ឧបករណ៍តន្ត្រីខ្មែរនីមួយៗសុទ្ធតែមានប្រវត្តិរៀងៗខ្លួន។ ពួកគេបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតបរិយាកាសដ៏ឧឡារិកក្នុងពិធីបុណ្យប្រពៃណី ការសម្តែងសិល្បៈដ៏អស្ចារ្យ និងការកម្សាន្តប្រចាំថ្ងៃដែលមិនអាចខ្វះបាន។ ការយល់ដឹងអំពីឧបករណ៍ភ្លេងទាំងនេះ គឺជាការយល់ដឹងអំពីអត្តសញ្ញាណជាតិដ៏រឹងមាំ និងមោទនភាពដ៏ខ្ពង់ខ្ពស់របស់ប្រជាជនខ្មែរ ដែលបានបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃនេះ។ រនាតគឺជាពាក្យខ្មែរដែលសំដៅលើក្រុមឧបករណ៍ភ្លេងរនាតគ្រប់ប្រភេទទាំងអស់ដែលមានដូចជា រនាតឯក រនាតធុង រនាតដែក និងរនាតថោង។ ឧបករណ៍នេះត្រូវបានគេចាត់ទុកជាឧបករណ៍ប្រគំដោយវាយដំទៅលើផ្លែរនាតដែលធ្វើពីឈើឬដែក។ វាមានវត្តមាននៅតាមតំបន់និងប្រទេសមួយចំនួនក្នុងទ្វីបអាហ្រ្វិកនិងអាស៊ីតាំងពីយូរលង់ណាស់មកហើយ។ ជាពិសេស រនាតដែលមានខ្សែចងផ្លែហើយព្យួរលើស្នូកគឺជាប្រភេទឧបករណ៍ដែលមានតែនៅក្នុងបណ្តាលប្រទេសខ្លះក្នុងទ្វីបអាស៊ីតែប៉ុណ្ណោះពោលគឺ ប៉ាតាឡា របស់ភូមា រនាត របស់ខ្មែរ និងរ៉ាណាត របស់ថៃដែលបង្ហាញពីភាពស្រដៀងគ្នានៃអរិយធម៌ក្នុងតំបន់។ លោក ដេវីដ ម័រតុន អ្នកស្រាវជ្រាវដ៏ល្បីល្បាញមួយរូប បានអះអាងថា រនាតដែលមានអាយុចាស់ជាងគេបានត្រូវគេឆ្លាក់នៅលើប្រាសាទបូរ៉ូប៊ូឌួ លើកោះជ្វាកណ្តាលនៅអំឡុងចុងសតវត្សទី៨ ឬដើមសតវត្សទី៩ ដែលបញ្ជាក់ពីអាយុកាលដ៏ចំណាស់របស់វាក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក ម័រតុន បានបន្ថែមទៀតថា ឧបករណ៍រ៉ាណាតរបស់ថៃ ត្រូវបានគេរកឃើញមានគំនូរតាំងពីប្រមាណសតវត្សរ៍ទី១៣ ឯណោះ ដែលនេះបង្ហាញពីការវិវឌ្ឍនៃឧបករណ៍ភ្លេងប្រភេទនេះនៅក្នុងតំបន់។ រនាតខ្មែរធ្វើពីវត្ថុធាតុដើមសំខាន់ៗមួយចំនួនដូចជា ផ្លែរនាតដែលធ្វើពីឈើឬដែក រួមទាំងស្នូកដែលជាតួរនាតសម្រាប់ទ្រផ្លែរនាតនោះ។ ផ្លែរនាតគឺជាបន្ទះឈើឬដែកដែលមានទំហំខុសៗគ្នាសម្រាប់បង្កើតសំឡេងខ្ពស់ទាបទៅតាមទំហំរបស់វា។ ការប្រើប្រាស់រនាតមានលក្ខណៈពិសេសដោយអ្នកលេងប្រើអន្លូងវាយទៅលើផ្លែរនាតដើម្បីបង្កើតសំឡេងដ៏ពីរោះរណ្ដំចិត្តដែលទាមទារនូវបច្ចេកទេសកដៃដ៏ប៉ិនប្រសប់។ គ្រូបង្រៀនរនាតឯកតែងណែនាំសិស្សរៀនអំពីរនាតថ្មីឬដំបូងឲ្យហាត់រនាតដោយចងខ្សែ ដើម្បីឲ្យសូរជាគូ៨ផ្លែនោះនៅស្ថេរដែលជាវិធីសាស្ត្របុរាណសម្រាប់ការអនុវត្ត។ បច្ចេកទេសវាយអន្លូងទៅលើផ្លែរនាតគឺត្រូវប្រើកដៃ ហើយឯបច្ចេកទេសរោទ៍ គឺត្រូវប្រើកដៃផ្លាស់ឆ្វេងស្តាំដើម្បីបង្កើតសំឡេងញ័ររន្ថើន។ របៀបរៀនរនាតគឺសិស្សត្រូវធ្វើត្រាប់តាមគ្រូម្តងមួយឃ្លា រួចហើយម្តងមួយវគ្គ ដែលជាវិធីសាស្ត្របង្រៀនបែបប្រពៃណីពីមាត់មួយទៅមាត់មួយ។ សិស្សដែលចេះអក្សរភ្លេងអាចរៀនដោយប្រើអក្សរភ្លេងក៏បានដែលជាការសម្របខ្លួនទៅនឹងការរីកចម្រើននៃការកត់ត្រាតន្ត្រី។ រនាតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពិធីបុណ្យប្រពៃណីផ្សេងៗរបស់ខ្មែរដូចជាក្នុងវង់ភ្លេងពិណពាទ្យ វង់ភ្លេងមហោរី និងវង់ភ្លេងអារក្ស។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការកំដររបាំព្រះរាជទ្រព្យ របាំក្បាច់បុរាណ ល្ខោនខោល ល្ខោនស្បែក និងពិធីសាសនានាដែលបង្ហាញពីសារៈសំខាន់របស់វាក្នុងវិស័យសិល្បៈទូទៅ។ សំឡេងរនាតបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតបរិយាកាសដ៏ឧឡារិកនិងស័ក្តិសិទ្ធិក្នុងពិធីបុណ្យទាំងនោះដែលជាការបង្ហាញពីទំនាក់ទំនងរវាងតន្ត្រីនិងជំនឿរបស់មនុស្ស។ ទ្រ គឺជាឧបករណ៍ភ្លេងខ្សែដ៏សំខាន់មួយទៀតនៅក្នុងតូរ្យតន្ត្រីខ្មែរ ដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ វាមានលក្ខណៈស្រដៀងនឹងឧបករណ៍ខ្សែដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែមានលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ខ្មែរ ដែលបង្ហាញពីអត្តសញ្ញាណជាតិ។ ទ្ររួមមាន ទ្រខ្សែពីរ មាន ទ្រអ៊ូ ទ្រសោធំ ទ្រសោតូច និង ទ្រឆេ ក៏ដូចជា ទ្រខ្មែរ ដែលមានខ្សែបី ដែលបង្ហាញពីភាពសម្បូរបែបនៃប្រភេទទ្រ។ ទ្រខ្មែរ ឬទ្រខ្សែ៣ គឺជាប្រភេទគ្រឿងខ្សែកូតនិងជាឧបករណ៍តន្ត្រីដ៏ចាស់មួយក្នុងចំណោមឧបករណ៍តន្ត្រីខ្មែរទាំងអស់ដែលមានអាយុកាលតាំងពីបុរាណកាលមកម្ល៉េះ។ គេជឿថា ទ្រខ្មែរមានដើមកំណើតនាសតវត្សរ៍ទី៣ មកម្ល៉េះក្នុងសម័យកាលនៃអាណាចក្រភ្នំដែលបញ្ជាក់ពីឫសគល់ដ៏ជ្រៅជ្រះរបស់វាក្នុងប្រវត្តិសាស្ត្រខ្មែរ។ ទ្រខ្មែរត្រូវបានចែកចេញជា៣ប្រភេទមានដូចជា ទ្រអ៊ូ ទ្រឆេ និងទ្រសោដែលនីមួយៗមានតួនាទីនិងសំឡេងខុសៗគ្នា។ ទ្រខ្មែរមានប្រអប់សំឡេងប្រវែងប្រមាណ ១៥ សង់ទីម៉ែត្រ. ពីឆ្វេងទៅស្តាំ និង ២០ សង់ទីម៉ែត្រ. ពីលើមកក្រោម ធ្វើពីលលាដ៍ដូងស្ងួតកាត់ជាបីយកផ្នែកខាងគូទហើយពាសដោយស្បែកពស់ឬស្បែកពពែដែលជាវត្ថុធាតុដើមធម្មជាតិប្រកបដោយសិល្បៈ។ នៅលើសន្ទះស្បែកផ្នែកខាងលើនិងឆ្វេង គេដាំ "ដោះ" ដែលហៅថា "ដោះទ្រខ្មែរ" ធ្វើពីក្រមួនឃ្មុំលុញទំហំប៉ុនម្រាមដៃ ឬសំបកខ្យងក្តក់ ដើម្បីឲ្យមានសំឡេងធ្ងន់ពីរោះរណ្ដំដែលជាលក្ខណៈពិសេសនៃឧបករណ៍នេះ។ ខ្សែរបស់ទ្រគឺធ្វើពីសូត្រដែលផ្តល់នូវសំឡេងទន់ភ្លន់និងស្រទន់។ ទ្រត្រូវបានប្រគំក្នុងវង់ភ្លេងអារ័ក្ស វង់ភ្លេងពិធីមង្គលការ និងវង់ភ្លេងក្នុងពិធីបុណ្យផ្សេងៗដែលបង្ហាញពីភាពបត់បែននៃការប្រើប្រាស់របស់វា។ នៅក្នុងវង់តន្ត្រីអារក្ស ទ្រខ្មែរខ្សែ១ គឺជាឧបករណ៍ដ៏សំខាន់រួមជាមួយនឹងចាប៉ីដងវែង ប៉ីពក ប៉ីប្របុស ឈឹង ស្គរដៃពីរឡើងទៅ និងអ្នកច្រៀងក្នុងជំនឿអរូបី ខ្មោចឬព្រលឹង។ ជាពិសេសក្នុងពិធីបញ្ចូលរូបឬលៀងអារក្ស ដើម្បីឲ្យអារក្សសប្បាយរីករាយ ឬពិធីប្រារព្ធសុំភ្លៀងនៅពេលរាំងស្ងួត។ រីឯនៅពេលស្រុកកើតជំងឺរាតត្បាត ទុរភិក្ស ឬមហន្តរាយក្នុងគោលបំណងសូមសេចក្តីសុខសិរីសួស្តីជ័យមង្គលឲ្យផុតគ្រោះថ្នាក់ចង្រៃផ្សេងៗដែលជាការបង្ហាញពីតួនាទីរបស់តន្ត្រីក្នុងពិធីសាសនា។ ក្នុងវង់តន្ត្រីអាពាហ៍ពិពាហ៍បុរាណ ទ្រខ្មែរក៏មានតួនាទីផ្តើមបទផងដែរ ហើយតន្ត្រីករឯទៀតត្រូវទទួលនិងលេងបន្តរហូតដល់ចប់បទដែលជាការបង្ហាញពីភាពជាអ្នកដឹកនាំក្នុងវង់។ ទ្រអ៊ូ គឺជាឧបករណ៍ប្រពៃណីដែលមានអាយុកាលយ៉ាងហោចណាស់នៅសម័យ "លង្វែក" ប្រហែលឆ្នាំ ១៥២៨ ដល់ ១៥៩៤ ដែលជាសម័យកាលដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រខ្មែរ។ ប្រអប់សំនៀងរបស់ទ្រអ៊ូរាងពងក្រពើ ហើយត្រូវបានធ្វើពីសំបកដូងរាងមូល ដែលជាវត្ថុធាតុដើមធម្មជាតិងាយស្រួលរក។ ចុងម្ខាងនៃប្រអប់សំនៀងត្រូវបានគ្របដោយស្បែកសត្វ ដូចជាស្បែកពស់ ឬស្បែកគោ ដែលផ្តល់នូវសំឡេងពិសេស។ ខ្សែពីររបស់វាត្រូវបានធ្វើពីសូត្រ វៀន នីឡុង ឬដែក ដែលផ្តល់ភាពបត់បែនក្នុងការផលិត។ ម្យ៉ាងវិញទៀត ខ្សែទាំងនោះរត់លើដងដែលធ្វើពីឫស្សី ឬឈើ ដែលធានានូវភាពរឹងមាំ។ ជួនកាល សំបកដូងអាចមានការរចនាឆ្លាក់នៅផ្នែកខាងក្រោយរបស់វា ដែលជាការបង្ហាញពីសិល្បៈហត្ថកម្ម។ ទ្រអ៊ូត្រូវបានលេងនៅក្នុងក្រុមភ្លេងមហោរី និងក្រុមភ្លេងអាយ៉ៃ ដែលជាវង់ភ្លេងពេញនិយម។ វាក៏អាចប្រើក្នុងវង់ភ្លេងល្ខោនបាសាក់បានផងដែរ ដែលបង្ហាញពីភាពបត់បែននៃការប្រើប្រាស់។ ទ្រអ៊ូចំហៀង ត្រូវបានលេងដោយជនជាតិចាមដែលរស់នៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីការរួមបញ្ចូលគ្នានៃវប្បធម៌។ ទ្រអ៊ូចំហៀងមានឧបករណ៍បំពងសំឡេងដែលធ្វើពីសំបកអណ្ដើក ដែលជាវត្ថុធាតុដើមប្លែក។ វាត្រូវបានប្រគំនៅក្នុងវង់ល្ខោនបាសាក់ និងវង់ភ្លេងយីកេ ដែលជាទម្រង់សិល្បៈដ៏មានអត្ថន័យ។ វាមានដើមកំណើតមកពីឧបករណ៍ "កេនយិ" របស់ជនជាតិចាមក្នុងប្រទេសវៀតណាម ដែលជាភស្តុតាងប្រវត្តិសាស្ត្រ។ រាងរបស់កេនយិធ្វើពីសំបកអណ្តើកពណ៌មាស ដែលជាលក្ខណៈពិសេសរបស់វា។ នៅលើដងខ្លួនរបស់សំបកអណ្តើក មានដុំឫស្សីតូចមួយទំហំប៉ុនមេជើងធំ ប្រវែងប្រហែល ០.៦៥ សង់ទីម៉ែត្រ ដែលជាការរចនាដ៏ល្អិតល្អន់។ ទ្រសោធំ មានប្រអប់សំឡេងរាងស៊ីឡាំង ដែលមានអង្កត់ផ្ចិតប្រហែល ១២០ មីលីម៉ែត្រ និងប្រវែង ៩០ មីលីម៉ែត្រ ឆ្លងកាត់ក្បាលស្បែក ដែលជាទំហំកំណត់សម្លេង។ ករបស់វាអាចមានប្រវែង ៦២០ មីលីម៉ែត្រ ដែលជាការរចនាជាក់លាក់។ វាត្រូវបានផលិតពីឈើខ្មៅ ប៉ុន្តែវត្ថុធាតុដើមមូលដ្ឋានច្រើនទៀតដូចជា ឫស្សីប្រហោង និងសំបកអណ្តើក ក៏ត្រូវបានប្រើផងដែរ ដែលបង្ហាញពីភាពបត់បែនក្នុងការផលិត។ វាត្រូវបានប្រើប្រាស់ក្នុងក្រុមតន្ត្រីបុរាណខ្មែរ រួមមាន ក្រុមភ្លេងអារក្ស ក្រុមភ្លេងការ ក្រុមភ្លេងមហោរី និងក្រុមភ្លេងអាយ៉ៃ ដែលជាវង់ភ្លេងដ៏ពេញនិយម។ ទ្រសោតូច ត្រូវបានគេប្រើក្នុងក្រុមតន្ត្រីបុរាណខ្មែរគឺ ក្រុមភ្លេងអារក្ស ក្រុមភ្លេងការ ក្រុមភ្លេងមហោរី និងក្រុមភ្លេងអាយ៉ៃ ជាឧបករណ៍នាំមុខ ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់វា។ ទ្រឆេ ឧបករណ៍នេះមានសំឡេងខ្ពស់ជាងទ្រអ៊ូ ដែលផ្តល់នូវសម្លេងប្លែក។ ពេលដែលវាត្រូវបានលេងក្នុងវង់ល្ខោនបាសាក់ គេដាក់វាជាគូជាមួយទ្រូ ជំនួសឱ្យទ្រសោធំ ហើយទ្រូត្រូវសម្រួលឱ្យដូចគ្នាទៅនឹងទ្រអ៊ូ ដែលជាការរៀបចំដ៏ពិសេស។ ស្រឡៃ ជាឧបករណ៍តន្ត្រីគ្រឿងផ្លុំមួយដែលមានអាយុកាលចាស់ នៅក្នុងចំណោមឧបករណ៍តន្ត្រីបុរាណខ្មែរ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតបទភ្លេង។ ទ្រសោត្រូវបានគេជឿថាមានតាំងពីយូរលង់ណាស់មកហើយ ដោយមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត ក្នុង សតវត្សទី៩ ដល់ ១៥ ត្រង់ថែវខាងជើង។ រូបចម្លាក់ទាំងនោះបង្ហាញពីទ្រសោរួមជាមួយនឹងឧបករណ៍តន្ត្រីបុរាណខ្មែរមួយចំនួនទៀត ដែលជាតឹកតាង និងភស្តុតាងប្រវត្តិសាស្ត្រដ៏រឹងមាំ បញ្ជាក់ពីវត្តមានរបស់ទ្រសោក្នុងសង្គមខ្មែរបុរាណ។ ស្រឡៃមានសំឡេងស្រទន់ រំជួលចិត្ត និងមានអានុភាពខ្លាំងក្នុងការទាក់ទាញអារម្មណ៍អ្នកស្តាប់ ដែលធ្វើឱ្យវាក្លាយជាឧបករណ៍ដ៏មានមន្តស្នេហ៍។ នាពេលបច្ចុប្បន្ន ខ្មែរយើងប្រើស្រឡៃតូច និងស្រឡៃធំ នៅក្នុងវង់តន្ត្រីពិណពាទ្យ សម្រាប់កំដររបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ ល្ខោនខោល ល្ខោនស្បែក និងពិធីសាសនា និងប្រពៃណីផ្សេងៗ ដែលបង្ហាញពីភាពបត់បែននៃការប្រើប្រាស់របស់វា។ កម្ពុជា មានឧបករណ៍ស្រឡៃជាច្រើនប្រភេទ មានស្រឡៃតូច ស្រឡៃធំ ស្រឡៃជ្វា ស្រឡៃក្លងខែក ឬ ស្រឡៃជ័យ និងស្រឡៃត្រៃលក្ខណ៍ ដែលបង្ហាញពីភាពសម្បូរបែបនៃប្រភេទស្រឡៃ។ “លាំ” ឬតួស្រឡៃទាំងនេះ ធ្វើពីឈើបេង នាងនួន ក្រញូង ឈើស ឈើខ្មៅ ឆ្អឹង ឬភ្លុក ដែលមានប្រវែងប្រមាណ ២៥ សង់ទីម៉ែត្រ ស្រឡៃតូច និង ៣០ សង់ទីម៉ែត្រ ស្រឡៃធំ ដែលជាវត្ថុធាតុដើម និងទំហំខុសៗគ្នា។ ចុងស្រឡៃមានបំពង់ផ្លុំតូចមួយដែលធ្វើពីស្លឹកត្នោត ឬឫស្សី ដែលជាការរចនាដ៏ឆ្លាតវៃ។ គេលេងស្រឡៃដោយចាប់កាន់ស្រឡៃបញ្ឈរ ហើយយកបំពង់ផ្លុំស្រឡៃទៅដាក់នៅចន្លោះបបូរមាត់ ហើយផ្លុំខ្យល់ចេញចូលតាមមាត់ ដែលជាបច្ចេកទេសផ្លុំ។ អ្នកលេងត្រូវដកដង្ហើមវែងៗ ឱ្យបានគ្រប់គ្រាន់ ដើម្បីបញ្ចេញសំឡេងបានពេញលេញ និងពីរោះ ដែលទាមទារឲ្យមានជំនាញខ្ពស់។ អ្នកលេងស្រឡៃត្រូវមានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ម្រាមដៃបិទបើករន្ធនៅលើតួស្រឡៃដើម្បីបង្កើតជាសំឡេង និងបទភ្លេងខុសៗគ្នា ដែលជាការងារដ៏លំបាក។ នៅក្នុងវង់តន្ត្រីពិណពាទ្យវង់តូច គេប្រើតែស្រឡៃធំមួយតែប៉ុណ្ណោះ ដែលជាការកំណត់ជាក់លាក់។ ចំណែកឯវង់តន្ត្រីពិណពាទ្យវង់ធំ គេប្រើស្រឡៃទាំងពីរ គឺស្រឡៃតូច និងស្រឡៃធំ ដែលជាការបន្ថែមឧបករណ៍។ នៅក្នុងវង់តន្ត្រីកំដរកីឡាប្រដាល់សេរី គេប្រើវង់តន្ត្រីស្គរឈ្នះដែលមានស្រឡៃជ្វា ឬស្រឡៃក្លងខែក ដែលនៅខាងចុងឧបករណ៍មានមាត់រីកដូចផ្កាត្រកួន ដែលជាការរចនាដ៏ប្លែក។ នៅខេត្តសៀមរាប ជាពិសេសស្រុកសូត្រនិគម គេហៅស្រឡៃថា «ស្រឡៃជ័យ» ព្រោះវាត្រូវបានប្រើក្នុងវង់តន្ត្រីស្គរឈ្នះ ដើម្បីកំដរការប្រយុទ្ធយកជ័យជំនះរបស់កីឡាករ ដែលជាការផ្សារភ្ជាប់តន្ត្រីទៅនឹងភាពក្លាហាន។ ខ្លុយគឺជាឧបករណ៍តន្ត្រីមួយដែលមានអាយុកាលចាស់ជាងគេក្នុងចំណោមឧបករណ៍ទាំងឡាយដោយគេឃើញមាននៅក្នុងពិភពលោកទាំងមូល។ ណាមួយវិញទៀត ខ្លុយឫស្សីមានវត្តមាននៅគ្រប់ទីកន្លែងដែលដុះដើមឫស្សី ឬដែលមនុស្សអាចរកឫស្សីបាន។ នៅកម្ពុជា ខ្លុយឫស្សីខ្មែរជាខ្លុយបញ្ឈរធ្វើពីប្រភេទឫស្សីផ្សេងៗ ឈើ ដែក ឬជ័រដែលមានប្រវែងប្រមាណ ៣៨ សង់ទីម៉ែត្រ. និងវិជ្ឈមាត្រប្រមាណ ៣ សង់ទីម៉ែត្រ. ដែលជាលក្ខណៈពិសេសនៃខ្លុយខ្មែរ។ ឧបករណ៍ខ្លុយខ្មែរមានប្រមាណ ១៥ ឬ ១៦ សំឡេង។ គេចោះរន្ធ ៦ ឬ ៧ នៅពីលើតួបំពង់ឫស្សីសម្រាប់ម្រាមដៃ ៦ ឬ ៧ និងរន្ធមួយនៅពីក្រោមបំពង់ឫស្សីសម្រាប់មេដៃដែលជាការរៀបចំរន្ធសម្រាប់លេង។ ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកផ្លុំខ្លុយ ខ្លុយខ្លះមានរន្ធហែបមួយទៀតសម្រាប់បិទក្រដាសជក់ស្តើង។ ការបន្ថែមនេះគឺដើម្បីឲ្យឮសំឡេងគ្រលួច និងរលាស់ "រ៉ែៗ" ដែលជាបច្ចេកទេសពិសេសមួយដើម្បីបន្ថែមសោភ័ណភាពសំឡេងខ្លុយ។ ខ្មែរយើងភាគច្រើនប្រើឧបករណ៍ខ្លុយនៅក្នុងវង់តន្ត្រីអារក្ស អាពាហ៍ពិពាហ៍ និងមហោរីដែលជាវង់តន្ត្រីប្រពៃណីដ៏សំខាន់។ គេក៏មានប្រើឧបករណ៍ខ្លុយនៅក្នុងវង់តន្ត្រីឯទៀតៗ ឬប្រើជាឧបករណ៍ទោលផងដែរដែលបង្ហាញពីភាពបត់បែននៃការប្រើប្រាស់របស់វា។ នៅតាមទីជនបទ ស្រុកស្រែចម្ការ គេតែងឃើញក្មេងៗ ឬមនុស្សចាស់ អង្គុយនៅក្នុងខ្ទមចាំចាបតាមវាលស្រែ ឬនៅលើខ្នងក្របី ផ្លុំខ្លុយជាការកម្សាន្ត។ ការផ្លុំខ្លុយនេះធ្វើឡើងនៅពេលដែលពួកគេចាំស្រែ មើលថែទាំកុំឲ្យសត្វចាបស៊ីស្រូវរបស់ពួកគេ ដែលជាទិដ្ឋភាពដ៏ស្រស់ត្រកាលមួយនៃជីវិតនៅជនបទខ្មែរ។ ចាប៉ីដងវែងគឺជាឧបករណ៍ខ្សែខ្មែរមួយប្រភេទដែលមានខ្សែ២ ឬ ៤ ខ្សែដែលជាលក្ខណៈពិសេសរបស់វាដែលធ្វើឲ្យវាខុសពីឧបករណ៍ខ្សែដទៃ។ ឧបករណ៍នេះមានដងវែងធ្វើពីឈើគ្រញូង ដែលមានគុណភាពល្អ និងផ្តល់សំឡេងពីរោះរណ្ដំ។ ចាប៉ីដងវែងជាឧបករណ៍ដ៏សំខាន់មួយក្នុងវង់តន្ត្រីប្រពៃណីខ្មែរជាច្រើនដូចជាវង់ភ្លេងអារក្ស និងវង់ភ្លេងអាពាហ៍ពិពាហ៍។ វត្ថុធាតុដើមសម្រាប់ផលិតចាប៉ីដងវែងរួមមាន ឈើគ្រញូងសម្រាប់ដង និងស្បែកពស់ឬពពែសម្រាប់គ្របមុខប្រអប់សំឡេង។ ពាក្យថា "ចាប៉ី" ដែលយើងប្រើប្រាស់សព្វថ្ងៃនេះ គឺជាពាក្យដែលក្លាយ ឬបានប្រែរូបរាងមកពីពាក្យសំស្ក្រឹតដើមគឺ "ចក្ឆប៉ី"។ ការហៅឈ្មោះថា ចាប៉ីដងវែង គឺមកពីចាប៉ីនេះមានដងរបស់វាវែង។ ទោះបីជាវាមានខ្សែ២ ឬ ៤ ក៏ពិតមែន ប៉ុន្តែវាមានសំនៀងតែ ២ ប៉ុណ្ណោះ។ ចាប៉ីដងវែងត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៃយូនេស្កូ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ អ្នកជក់ចិត្តនឹងចាប៉ីមួយរូប បានចំណាយពេលជាង ២៥ ឆ្នាំមកហើយ ក្នុងការធ្វើការស្រាវជ្រាវទៅដល់ប្រភពនៃចាប៉ីខ្មែរ។ រហូតមកទល់ពេលនេះ គ្មានឯកសារណាមួយដែលបញ្ជាក់ថា បុព្វបុរសខ្មែរនាសម័យបុរេប្រវត្តិសាស្ត្របាននិយម ឬប្រើឧបករណ៍ភ្លេងប្រភេទនេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ គេក៏បានជួបប្រទះនូវវត្តមានរបស់ឧបករណ៍នេះ ក្នុងចំណោមឧបករណ៍ភ្លេងរបស់បងប្អូនខ្មែរលើ ដែលជាជនជាតិរួមឈាមជាមួយខ្មែរ ក៏ប៉ុន្តែរស់នៅតាមព្រៃភ្នំ។ បើគេពិនិត្យឧបករណ៍ភ្លេងក្លិង្គបុរាណឥណ្ឌា និងឧបករណ៍ភ្លេងខ្មែរចាប៉ី គេនឹងឃើញនូវភាពស្រដៀងគ្នា។ កត្តានេះហើយដែលជំរុញឲ្យអ្នកស្រាវជ្រាវផ្នែកឧបករណ៍ភ្លេងខ្មែរជឿជាក់ថា ចាប៉ីកើតចេញពីខឿនវប្បធម៌ក្លិង្គ។ បើក្រឡេកមើលសម័យនគរភ្នំវិញ បណ្ឌិតមីសែល ត្រាណេ ដែលជាអ្នកស្រាវជ្រាវបុរាណវិទ្យា ធ្លាប់បានឲ្យដឹងថា ឯកសារភាគច្រើននៃរូបចម្លាក់ គឺទាក់ទិនទៅនឹងឧបករណ៍ភ្លេងចាប៉ីដងវែងនេះ។ រូបចម្លាក់ទាំងនោះត្រូវបានគេជួបប្រទះក្នុងស្ថានីយ៍ប្រវត្តិសាស្ត្រនាដើមសតវត្សរ៍ទី១ ដល់ទី៦ នៃគ្រិស្តសករាជ ជាពិសេសនៅតំបន់អូរកែវ និងអង្គរបុរី ខេត្តតាកែវ។ នាដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ ចាប៉ីដងវែងនេះក៏បានត្រូវខ្មែរប្រើប្រាស់នៅខេត្តកំពង់ធំដែរ ដូចជានៅម្តុំស្រុកសម្បូរ បើយើងសំអាងលើចម្លាក់ផ្តែរមួយ។ ចាប៉ីក៏ដូចជាឧបករណ៍ឯទៀតដែរ ដែលខ្មែរនាសម័យចេនឡាបានប្រើប្រាស់ដើម្បីជាតង្វាយថ្វាយព្រះសិវៈ។ លោកមីសែល ត្រាណេ បានបញ្ជាក់ទៀតថាមកទល់ពេលនេះគេពុំទាន់រកឃើញនៅឡើយនូវអ្នកស្ថាបនានៃឧបករណ៍ភ្លេងនេះ ក្នុងសម័យវប្បធម៌នគរភ្នំ និងចេនឡានោះទេ។ ភស្តុតាងដែលគេបានជួបប្រទះសុទ្ធសឹងតែស្ថិតនៅសតវត្សទី១៩ ហើយនិងសតវត្សរ៍ទី ២០ កន្លងនេះទៅទេ។ ការស្រាវជ្រាវបានឲ្យដឹងទៀតថា នៅប្រទេសថៃ តាមរយៈថៃរូបនីយកម្មបានបណ្តាលឲ្យជនជាតិខ្មែរដែលបានក្លាយជាជនជាតិភាគតិចសឹងតែឈប់ប្រើគ្រឿងភ្លេងនេះទៅហើយ លើកលែងតែនៅខេត្តស៊ីសាកេតមួយប៉ុណ្ណោះ។ ការប្រើប្រាស់ចាប៉ីដងវែងនៅវៀតណាម ឯនៅប្រទេសវៀតណាមវិញ នៅខេត្តខ្លះគេនៅតែប្រើប្រាស់ចាប៉ីដងវែងនេះយ៉ាងទូលំទូលាយនៅឡើយ។ តាមរយៈការស្រាវជ្រាវជាបន្តបន្ទាប់ បណ្ឌិតមីសែល ត្រាណេ បានអះអាងថា ការប្រៀបធៀបចម្លាក់ឧបករណ៍ភ្លេងនាសម័យនគរភ្នំ និងឧបករណ៍បច្ចុប្បន្ន អាចផ្តល់ព័ត៌មានយ៉ាងសំខាន់ស្តីពីប្រភព និងភាពចំណាស់នៃប្រវត្តិរបស់ចាប៉ីដងវែងខ្មែរ។ ចាប៉ីដងវែងមានមុខងារសំខាន់ ៤យ៉ាងគឺ ទី១ សំខាន់លេងក្នុងវង់ភ្លេងអារក្ស ដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗ តាំងពីសម័យយូរលង់ណាស់មកហើយ។ ទី២ សំខាន់គេលេងក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាខ្មែរតាំងពីរាប់ពាន់ឆ្នាំមកហើយ។ ទី៣ សំខាន់ គេលេងសម្រាប់កំដរចំរៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផង ច្រៀងផង និងមានប្រជាប្រិយបំផុត។ ទី៤ របស់ចាប៉ីដងវែង គឺគេបានលេងសំខាន់ក្នុងវង់ភ្លេងមហោរីសម័យដំបូងបង្អស់។ នាសម័យបច្ចុប្បន្ននេះ ចាប៉ីដងវែងគ្មានវត្តមានក្នុងវង់ភ្លេងមហោរីនេះទៀតទេ។ តាខេ គឺជាឧបករណ៍ភ្លេងខ្សែបីដែលគេលេងដោយប្រើបន្ទះដែក ឬផ្លិតឫស្សី ដែលជាលក្ខណៈពិសេសរបស់វា។ ពាក្យ «តាខេ» មានន័យថា «សត្វក្រពើ»។ ការហៅឈ្មោះបែបនេះ គឺដោយសារតែឧបករណ៍នេះមានរូបរាងដូចសត្វក្រពើតាំងពីសម័យដើម ទោះបីជាបច្ចុប្បន្នមានរូបរាងធម្មតាក៏ដោយ។ តាខេត្រូវបានគេជឿថាមានតាំងពីបុរាណកាលមកម្ល៉េះ ហើយត្រូវបានគេប្រើប្រាស់ជាទូទៅក្នុងវង់ភ្លេងមហោរី និងវង់ភ្លេងអារក្ស។ បច្ចុប្បន្ននៅកម្ពុជា តាខេភាគច្រើនធ្វើអំពីឈើខ្នុរ ដែលជាប្រភេទឈើឲ្យសំនៀងល្អជាងឈើដទៃ ដែលជាជម្រើសដ៏ល្អបំផុត។ ដូនតាខ្មែរបានបែងចែកតាខេទាំងមូលជាបីផ្នែកសំខាន់ៗរួមមាន ក្បាល ដងខ្លួន និងពោះដែលជាការរចនាដ៏ល្អ។ នៅត្រង់ក្បាលមានព្រលួតបី ច្រើនធ្វើអំពីឈើរឹងៗ ដែលជាផ្នែកសំខាន់សម្រាប់រឹតខ្សែ។ មានធរណី ដាក់បន្ទាប់ពីព្រលួត គឺជាខ្ទង់ដែលខ្ពស់ជាងគេសម្រាប់ទ្រខ្សែឱ្យផុតពីខ្ទង់ដទៃ ហើយនៅក្រោម ក្បាលមានជើងមួយសម្រាប់ទ្រដែលជាការរចនាដ៏ល្អឥតខ្ចោះ។ នៅលើដងខ្លួនមានខ្ទង់ ១២ ធ្វើអំពីឈើរឹង ឬឆ្អឹងដំរី ដែលជាវត្ថុធាតុដើមមានគុណភាពខ្ពស់។ នៅលើខ្ទង់នីមួយៗ មានបិទឆ្អឹង ឬខ្នងឫស្សីរឹងបន្តុបពីលើសម្រាប់ការពារភាពសឹក រឹលនៃខ្ទង់ ដែលជាការការពារដ៏ឆ្លាតវៃ។ ខ្ទង់ទាំង ១២ នេះរាយចន្លោះពីមួយទៅមួយតាមកម្រិតសំនៀងរបស់ខ្លួន ដែលជាការរៀបចំដ៏ត្រឹមត្រូវ។ នៅលើពោះមានប្រអប់មួយធ្វើអំពីឈើ ឬស្ពាន់មានឈ្មោះហៅថា ក្រាញ ឬ គីង្គក់ ដែលជាផ្នែកសំខាន់សម្រាប់បង្កើតសំឡេង។ នៅលើក្រាញ មានបន្ទះឫស្សីតូចស្ដើងសម្រាប់កល់ខ្សែសំនៀងឱ្យមានសំនៀងក្រាងៗ ដែលជាលក្ខណៈសំនៀងរបស់តាខេ។ នៅខាងក្រោមពោះមានជើងបួន ឬពីរសម្រាប់ទ្រតួតាខេ ដែលជាការរចនាដ៏រឹងមាំ។ ខ្សែសំនៀងរបស់ឧបករណ៍តាខេមានចំនួនបី ដែលរួមមាន ខ្សែទីមួយ ហៅថា ខ្សែឯក មានសំនៀងតូចជាងគេ ពីដើមគេប្រើសរសៃសូត្រវេញចូលគ្នា បច្ចុប្បន្នគេប្រើជ័រនីឡុងជំនួសវិញ ដែលបង្ហាញពីការវិវត្តន៍នៃវត្ថុធាតុដើម។ ខ្សែទីពីរ ហៅថា ខ្សែគ មានសំនៀងគ្រលរ ធ្វើអំពីសរសៃសូត្រដែរ ប៉ុន្តែឥឡូវគេប្រើខ្សែនីឡុងវិញ ដែលជាការផ្លាស់ប្តូរស្រដៀងគ្នា។ ខ្សែទីបី ហៅថា ខ្សែបន្ទរ មានសំនៀងធំ ធ្វើអំពីខ្សែលោហធាតុ ប្រើសម្រាប់តែបន្ទរ ដែលជាតួនាទីបំពេញសំឡេង។ ក្នុងពេលប្រគំបទភ្លេងម្ដងៗ គេប្រើប្រាស់ខ្សែឯកច្រើនជាងគេសម្រាប់រាយសាច់បទ ឯខ្សែគ និងខ្សែបន្ទរពុំសូវប្រើឡើយ។ ចំណែកក្រចកវិញ គឺគេប្រើសម្រាប់កេះខ្សែសំនៀង ដែលក្រចកនេះគឺមានរាងមូលទ្រវែងជមផ្នែកខាងកេះ។ ក្រចកត្រូវបានគេធ្វើអំពីឈើរឹង ឬភ្លុកដំរី មានដោតខ្សែចំកណ្ដាល សម្រាប់ទុក រុំភ្ជាប់នឹងចង្អុលដៃកេះ ដែលជាការរចនាដ៏ល្អឥតខ្ចោះ។ ចំពោះតន្ត្រីករដែលប្រគំឧបករណ៍តាខេវិញ គេប្រើម្រាមដៃតែបី សម្រាប់ចុចខ្សែសំនៀងប៉ុណ្ណោះ ចំណែកឯមេដៃ និងកូនដៃគេច្រើនតែទុកនៅទំនេរ។ ឧបករណ៍ភ្លេងតាខេនេះមានមុខងារសំខាន់នៅក្នុងវង់ភ្លេងមហោរី, វង់ភ្លេងអាយ៉ៃ, វង់ភ្លេងការសម័យទំនើប និងប្រគំម្នាក់ឯង ជួនកាលចំរៀងដេញបែបចាប៉ីដងវែងក៏មានដែរ។ ជាក់ស្តែងនៅក្នុងវង់ភ្លេងមហោរី គេច្រើនតែយកតាខេណាធំៗមានសំនៀងក្រាងក្រអៅធ្ងន់មកចូលរួមប្រគំ។ ប៉ុន្តែនៅក្នុងវង់ភ្លេងអាយ៉ៃ និងវង់ភ្លេងការសម័យទំនើបវិញ គេច្រើនតែយកតាខេតូចជាងបន្តិច មានសំនៀងចរចាតស្រាលមកប្រគំ។ តាខេមានដំណើរ សាច់បទចិញ្ច្រាំញាប់ធ្វើឱ្យសំនៀងចង្អៀតជាងឧបករណ៍ដទៃ ដែលជាលក្ខណៈពិសេសនៃសម្លេងរបស់វា។ ឃឹម គឺជាឧបករណ៍ភ្លេងខ្សែដែលគេលេងដោយប្រើកំណាត់ឈើតូចៗ ដែលជាលក្ខណៈពិសេសរបស់វា។ ឧបករណ៍នេះត្រូវបានគេជឿថាមានដើមកំណើតមកពីប្រទេសចិន ដោយឆ្លុះបញ្ចាំងពីឥទ្ធិពលវប្បធម៌ និងប្រវត្តិសាស្ត្រតន្ត្រីរវាងប្រទេសទាំងពីរ។ ប៉ុន្តែត្រូវបានខ្មែរយកមកប្រើប្រាស់ និងកែច្នៃឱ្យមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលបង្ហាញពីការសម្របខ្លួននៃវប្បធម៌។ ឃឹមមាន២ប្រភេទគឺឃឹមតូច និងឃឹមធំ។ តាមប្រសាសន៍របស់ដូនតាយើងខាងតន្ដ្រី ឃឹមទាំងពីរប្រភេទនេះបានហូរចូលមកដល់កម្ពុជាតាមរយៈវង់ល្ខោនទ្រើងឃ្លោក (ល្ខោនបាសាក់) ក្នុងរវាងឆ្នាំ១៩៣០ មកពីប្រទេសវៀតណាមប៉ែកខាងត្បូង។ វាមកពីខេត្ដបាសាក់ដែនដីកម្ពុជាក្រោម ជាអតីតដែនដីរបស់រាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ឃឹមកំពុងមានប្រជាប្រិយភាពខ្លាំងក្លាបំផុតក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាមិនថាជាយុវជន ឬមនុស្សចាស់ទេ ពួកគេបានចាប់អារម្មណ៍កាន់តែច្រើនឡើងៗ។ វាត្រូវបានផលិតឡើងពីឈើស្រាលដូចជា ឈើស្ពង់ ឈើផ្ដៀក និងឈើរលួសសំរាប់ធ្វើជាសន្ទះ។ ម្យ៉ាងវិញទៀត វាមានខ្ទង់វែងៗ២ដាក់លើសន្ទះសំរាប់ទ្រខ្សែសំនៀង ដែលធ្វើអំពីប្រភេទឈើរឹង ជួនកាលមានបិទឆ្អឹងបន្ដុបលើថែមទៀតផង។ តួឃឹមមានរាងដូចស្លាបមេអំបៅមានជញ្ជាំង ស្នូក បាតស្នូក និងសន្ទះស្នូកហៅថាតួស្នូក ឬប្រអប់សំនៀង។ វាមានខ្សែលោហធាតុធ្វើជាខ្សែសំនៀង ដែលផ្តល់នូវសំឡេងប្លែក និងពីរោះរណ្ដំ។ អន្លូងសំរាប់គោះខ្សែមាន២ ធ្វើអំពីបន្ទះឫស្សីស្ដើងទន់អាចរលាស់បាន ប៉ុន្ដែទុកត្រមោងនៅខាងគោះខ្សែ ជួនកាលត្រង់ត្រមោងនោះមានរុំក្រណាត់បន្ថែមទៀតដើម្បីឲ្យសំឡេងឮងំ។ ការរឹតខ្សែសំនៀងឃឹមទាំងពីរនេះ តែងតែយកសំនៀងផ្លែរនាតឯកជាសំនៀងកំណត់។ ការរឹតសំនៀងនេះគេហៅថា “រឹតផ្លែ១, ផ្លែ២, ផ្លែ ៣, ផ្លែ៤។ ឃឹមតូចមានដំណើរសាច់បទចង្អៀតជាងឃឹមធំ ហើយវាមានខ្ទង់វែងៗពីរដាក់នៅលើសន្ទះឆ្វេងមួយ និងស្តាំមួយ។ លើខ្ទង់វែងនីមួយៗចែកជាខ្ទង់ខ្លីៗសំរាប់ទ្រខ្សែ ឃឹមខ្លះមាន៧ខ្ទង់ខ្លី ខ្លះមាន៨ខ្ទង់ខ្លី និងខ្លះទៀតមាន១០ខ្ទង់ខ្លី។ ជួរខ្ទង់ខាងឆ្វេង ដែលជា ក្រុមខ្សែឯក អាចប្រើសំនៀងបានទាំងសងខាង។ រីឯជួរខ្ទង់ខាងស្ដាំ ដែលជា ក្រុមខ្សែគ អាចប្រើសំនៀងបានតែម្ខាងទេ។ នៅលើខ្ទង់ខ្លីនីមួយៗ ជួរខាងឆ្វេង មានខ្សែសំនៀង ៣ សំរាប់សំនៀងតែ១។ នៅលើខ្ទង់នីមួយៗ ជួរខាងស្ដាំ មានខ្សែសំនៀងតែ២សំរាប់សំនៀងតែមួយដែរ។ ឃឹមតូចត្រូវបានគេយកទៅប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប, វង់ភ្លេងអាយ៉ៃ និងវង់ភ្លេងប្រជាប្រិយខ្លះទៀត។ ការប្រើប្រាស់ក្នុងវង់ភ្លេងល្ខោនបាសាក់ គេត្រូវរឹតតាមរនាតឯកផ្លែ១ សំរាប់ខ្សែនៅលើខ្ទង់ទី៥ ក្នុងក្រុមសំនៀងឯកជួរកណ្ដាល ដែលជា ជួរទី២ ដោយរាប់ពីខ្ទង់សំនៀងតូចទៅខ្ទង់សំនៀងធំ។ សំនៀងនេះស្មើសំនៀងមី របស់តន្ដ្រីសាកល។ បើប្រើប្រាស់ក្នុងវង់ភ្លេងមហោរីច្នៃ គេត្រូវរឹតផ្លែ២សំរាប់ក្រុមសំនៀងឯកជួរខ្សែកណ្ដាល ត្រង់ខ្ទង់ទី៥ ដដែល។ សំរាប់សំនៀងនេះស្មើនឹងសំនៀងរ៉េ របស់តន្ដ្រីសាកល។ ចំពោះការប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប គេត្រូវរឹតផ្លែ៣ ត្រង់ខ្ទង់ទី៥ ដដែល។ សំនៀងនេះស្មើនឹងសំនៀងដូ របស់តន្ដ្រីសាកល។ ម្យ៉ាងវិញទៀតការប្រើប្រាស់ប្រគំក្នុងវង់ភ្លេងអាយ៉ៃ គេត្រូវរឹតផ្លែ៣ ឬផ្លែ៤ ត្រង់ខ្ទង់ទី៥ដដែល ដើម្បីតម្រូវតាមកំពស់សំនៀងរបស់អ្នកច្រៀងស្មើនឹងសំនៀងដូ ឬស៊ី របស់តន្ដ្រីសាកល។ ឃឹមធំប្រើប្រាស់បានតែក្នុងវង់ភ្លេងល្ខោនបាសាក់ និងវង់ភ្លេងមហោរីច្នៃ។ វាមានដំណើរសាច់បទខុសពីឃឹមតូច ហើយត្រូវប្រើសំនៀងផ្ដក់ៗកាត់ពីមុខកាត់ពីក្រោយឧបករណ៍ដទៃ ធ្វើឲ្យសំនៀងធំៗរបស់ខ្លួនលេចធ្លោឡើងក្នុងចំណោមឧបករណ៍ដទៃក្នុងពេលប្រគំរួមម្ដងៗ។ ឃឹមបានផ្តល់នូវសំឡេងពិសេសមួយដែលបានរួមចំណែកដល់ភាពសម្បូរបែបនៃតូរ្យតន្ត្រីខ្មែរ ដែលជាមោទនភាពជាតិ។ ស្គរ គឺជាឧបករណ៍ភ្លេងគោះដ៏សំខាន់ និងមានវត្តមាននៅក្នុងវង់ភ្លេងស្ទើរគ្រប់ប្រភេទរបស់ខ្មែរ ដែលជាមូលដ្ឋានគ្រឹះនៃចង្វាក់។ ស្គរត្រូវបានគេជឿថាមានតាំងពីយូរលង់ណាស់មកហើយ ដោយមានភស្តុតាងខ្លះបង្ហាញពីវត្តមានរបស់វានៅលើចម្លាក់ប្រាសាទខ្មែរ ដែលជាភស្តុតាងប្រវត្តិសាស្ត្រ។ ស្គរមានច្រើនប្រភេទដូចជា សម្ភោរ ស្គរអារក្ស ស្គរធំ ស្គរតូច ស្គរឆៃយ៉ាំ ស្គរយីកេ គងញី ដែលនីមួយៗមានទំហំ រូបរាង និងសំឡេងខុសគ្នា ដែលផ្តល់ភាពសម្បូរបែប។ វាជាធម្មតាធ្វើពីឈើប្រណីតដូចជាឈើគគីរ ឬឈើបេង ដែលត្រូវបានឆ្លាក់រចនាបថយ៉ាងស្រស់ស្អាត ដែលបង្ហាញពីសិល្បៈហត្ថកម្មខ្មែរ។ ស្បែកស្គរត្រូវបានធ្វើពីស្បែកគោ ឬស្បែកក្របី ដែលត្រូវបានទាញឱ្យតឹងដើម្បីផ្តល់នូវសំឡេងខ្ទរខ្ទារ។ ស្គរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងកម្មវិធីផ្សេងៗ ដែលបង្ហាញពីភាពបត់បែននៃការប្រើប្រាស់របស់វា។ ជាទូទៅ វាត្រូវបានគេឃើញនៅក្នុងវង់ភ្លេងពិណពាទ្យ សម្រាប់លេងក្នុងព្រះរាជពិធីបុណ្យ សាសនា និងការសម្តែងរបាំព្រះរាជទ្រព្យដ៏ឧឡារិក។ ស្គរក៏ត្រូវបានប្រើប្រាស់ក្នុងវង់ភ្លេងមហោរី សម្រាប់លេងក្នុងពិធីមង្គលការ ពិធីបុណ្យផ្សេងៗ និងការកម្សាន្តទូទៅ។ វាក៏មានវត្តមានក្នុងវង់ភ្លេងអារក្ស និងវង់ភ្លេងល្ខោនបាសាក់ផងដែរ។ សំឡេងរបស់ស្គរបានបង្កើតបរិយាកាសដ៏រស់រវើក និងផ្តល់នូវចង្វាក់ដ៏រណ្តំដល់បទភ្លេងទាំងមូល ដែលជាបេះដូងនៃតន្ត្រី។ ការលេងស្គរទាមទារនូវជំនាញ និងភាពប៉ិនប្រសប់ក្នុងការប្រើដៃ ឬឈើគោះដើម្បីបង្កើតជាចង្វាក់ដ៏ទាក់ទាញ។ សរុបមក ឧបករណ៍ភ្លេងខ្មែរទាំងអស់នេះ បានរួមគ្នាបង្កើតបានជាតូរ្យតន្ត្រីខ្មែរដ៏សម្បូរបែប និងមានអត្តសញ្ញាណជាតិដ៏រឹងមាំ ដែលជាមោទនភាពជាតិដ៏ថ្លៃថ្លា។ តន្ត្រីខ្មែរមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរ និងពព្រះពុទ្ធសាសនា។ បច្ចុប្បន្ន មានការខិតខំប្រឹងប្រែងជាច្រើនក្នុងការបង្រៀនយុវជនជំនាន់ក្រោយអំពីការលេងឧបករណ៍ភ្លេងបុរាណទាំងនេះ។ ស្ថាប័នអប់រំ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីបន្តកេរដំណែលនេះសម្រាប់ថ្ងៃអនាគត។ ការបង្ហាញឧបករណ៍ភ្លេងខ្មែរនៅក្នុងពិព័រណ៍ជាតិ និងអន្តរជាតិបានជួយផ្សព្វផ្សាយនូវភាពស្រស់ស្អាត និងភាពពិសេសនៃតូរ្យតន្ត្រីខ្មែរទៅកាន់ពិភពលោក។ វាជាកត្តាសំខាន់ក្នុងការជំរុញឱ្យឧស្សាហកម្មផលិតឧបករណ៍ភ្លេងបុរាណមានការរីកចម្រើន ដែលជាការលើកទឹកចិត្តដល់សិប្បករ។ ការបង្កើតទីផ្សារសម្រាប់ផលិតផលទាំងនេះ នឹងជួយធានានូវនិរន្តរភាពនៃការផលិត ក៏ដូចជាការបន្តវេននូវជំនាញពីមួយជំនាន់ទៅមួយជំនាន់។ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ចំពោះការអភិរក្ស និងអភិវឌ្ឍន៍លើវិស័យនេះផងដែរ។ គោលនយោបាយគាំទ្រសិប្បកម្មប្រពៃណីបានជួយឱ្យសិប្បករមានលទ្ធភាពបន្តការងាររបស់ពួកគេ។ ការសហការរវាងសិប្បករ អ្នកតន្ត្រី និងអ្នកទីផ្សារអាចជួយបង្កើតផលិតផលថ្មីៗដែលមានការរចនាទាន់សម័យពោលពេញដោយការច្នៃប្រឌិតខ្ពស់។ តន្ត្រីខ្មែរមិនមែនគ្រាន់តែជាការចម្លងពីអតីតកាលប៉ុណ្ណោះទេ តែវាជាការបន្តវិវឌ្ឍន៍ទៅមុខ ដែលបង្ហាញពីភាពរស់រវើក។ ពួកវាបានបង្ហាញពីសមត្ថភាពរបស់មនុស្សក្នុងការបង្កើតស្នាដៃសិល្បៈដ៏អស្ចារ្យ ដែលជាភាពប៉ិនប្រសប់របស់ដូនតា។ លើសពីនេះ វាជាការធានាថាជំនាន់ក្រោយនឹងនៅតែអាចយល់ដឹងពីប្រាជ្ញាញាណរបស់ដូនតា ដែលជាការបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃ។ វាជាការបន្តរស់រវើកនៃអត្តសញ្ញាណជាតិដែលបានឆ្លងកាត់រាប់សតវត្សរ៍ ដែលជាមោទនភាពជាតិដ៏ថ្លៃថ្លា។